អាកាសធាតុនៅក្នុងប្រទេសកម្ពុជាត្រូវបានបែងចែកជាពីររដូវយ៉ាងច្បាស់ក្រឡែតដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់ពលរដ្ឋជាខ្លាំង។ ការផ្លាស់ប្តូរនៃអាកាសធាតុបង្ខំឱ្យមនុស្សគ្រប់រូបត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងដើម្បីភាពងាយស្រួល។ ពន្លឺព្រះអាទិត្យនិងតំណក់ទឹកភ្លៀង គឺជាកត្តាសំខាន់ដែលកំណត់នូវសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនយើងគ្រប់រូប។ ស្មារតីនៃការយល់ដឹងពីការប្រែប្រួលរដូវជួយឱ្យយើងអាចរៀបចំផែនការការងារ និងការរស់នៅបានយ៉ាងល្អប្រសើរ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីរបៀបដែលមនុស្សម្នាក់ៗផ្លាស់ប្តូរទម្លាប់ពីការស្លៀកពាក់រហូតដល់ការហូបចុកក្នុងរដូវទាំងពីរ។ នៅពេលដែលរដូវប្រាំងឈានចូលមកដល់កម្តៅថ្ងៃចាប់ផ្តើមកើនឡើងខ្លាំងដែលតម្រូវឱ្យយើងត្រូវត្រៀមសម្ភារៈការពារឱ្យបានល្អ។ អាវដៃវែងនិងម៉ាស់ក្លាយជាវត្ថុចាំបាច់បំផុតសម្រាប់អ្នកធ្វើដំណើរតាមម៉ូតូដើម្បីការពារស្បែកពីកម្តៅថ្ងៃនិងធូលីដី។ វ៉ែនតាខ្មៅនិងមួក គឺជាសម្ភារៈដែលមិនអាចខ្វះបានឡើយដើម្បីការពារភ្នែកនិងក្បាលពីពន្លឺព្រះអាទិត្យដ៏ក្តៅហួតហែង។ មនុស្សភាគច្រើនចូលចិត្តបាំងឆ័ត្រនៅពេលដើរតាមផ្លូវដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃនាពេលថ្ងៃត្រង់។ សម្លៀកបំពាក់ដែលមានសាច់ក្រណាត់ស្តើងនិងខ្យល់អាកាសចេញចូលបានល្អ គឺជាជម្រើសដ៏ប្រសើរបំផុតក្នុងរដូវក្តៅនេះ។ ផ្ទុយទៅវិញនៅពេលដែលរដូវវស្សាចាប់ផ្តើមបង្អុរភ្លៀងមកអាវភ្លៀងនិងឆ័ត្រត្រូវតែមានជាប់ខ្លួនជានិច្ចមិនអាចខ្វះបាន។ អាវភ្លៀងត្រូវបានគេដាក់ទុកយ៉ាងមានរបៀបនៅក្នុងកែបម៉ូតូដើម្បីត្រៀមលក្ខណៈក្នុងករណីដែលមានភ្លៀងធ្លាក់ភ្លាមៗ។ មនុស្សម្នាក់ៗតែងតែពិនិត្យមើលស្ថានភាពមេឃមុននឹងចាកចេញពីផ្ទះដើម្បីធានាថាសម្លៀកបំពាក់នឹងមិនទទឹកជោក។ ស្បែកជើងដែលធន់នឹងទឹកត្រូវបានគេនិយមប្រើប្រាស់ដើម្បីងាយស្រួលដើរឆ្លងកាត់កន្លែងដែលមានទឹកដក់ ឬដីភក់។ ការរៀបចំខ្លួនឱ្យបានរួចរាល់ជាមុនជួយឱ្យយើងអាចបន្តសកម្មភាពការងារបានទោះបីជាអាកាសធាតុប្រែប្រួលយ៉ាងណាក៏ដោយ។ កុមារតូចៗត្រូវបានមាតាបិតាយកចិត្តទុកដាក់ស្លៀកពាក់ឱ្យបានជិតល្អដើម្បីការពារភាពត្រជាក់ដែលនាំឱ្យកើតជំងឺផ្ដាសាយ។ ពណ៌សម្លៀកបំពាក់ក្នុងរដូវវស្សាភាគច្រើនមានពណ៌ដិតដើម្បីកុំឱ្យមើលឃើញពីការប្រឡាក់ខ្លាំងនៅពេលដែលប៉ះជាមួយដីភក់។ ទម្លាប់នៃការស្លៀកពាក់ដែលប្រែប្រួលទៅតាមសីតុណ្ហភាព គឺជាសញ្ញានៃការយល់ដឹងពីការថែរក្សាសុខភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ យើងសង្កេតឃើញថាការប្រើប្រាស់សម្ភារៈការពារកម្តៅថ្ងៃក្នុងរដូវប្រាំងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅតាមទីក្រុង។ រដូវវស្សាផ្តល់នូវភាពស្រស់ថ្លាម្យ៉ាង ប៉ុន្តែការរៀបចំខ្លួនឱ្យស្ងួតជានិច្ចគឺជាអាទិភាពចម្បងដែលគ្រប់គ្នាត្រូវធ្វើ។ សម្លៀកបំពាក់ដែលសមស្របនឹងរដូវកាលជួយឱ្យយើងមានទំនុកចិត្តខ្ពស់ក្នុងកិច្ចការងារប្រចាំថ្ងៃនិងការធ្វើទំនាក់ទំនង។ ភាពខុសគ្នានៃការតុបតែងខ្លួនរវាងរដូវទាំងពីរឆ្លុះបញ្ចាំងពីភាពវៃឆ្លាតរបស់មនុស្សក្នុងការរស់នៅឱ្យចុះសម្រុងនឹងធម្មជាតិ។ សម្ភារៈការពារភ្លៀងត្រូវបានលក់ដាច់ខ្លាំងនៅតាមទីផ្សារនានានៅពេលដែលរដូវវស្សាចាប់ផ្តើមចូលមកដល់ដំបូង។ យុវជនសម័យថ្មីចូលចិត្តជ្រើសរើសអាវភ្លៀងដែលមានម៉ូតស្អាតៗនិងមានគុណភាពខ្ពស់ដើម្បីងាយស្រួលប្រើប្រាស់បានយូរអង្វែង។ ការមានឆ័ត្រជាប់តាមកាបូបស្ពាយ គឺជាទម្លាប់ដ៏ល្អមួយដែលជួយការពារយើងបានទាំងកម្តៅថ្ងៃនិងតំណក់ទឹកភ្លៀង។ រដូវប្រាំងផ្តល់ភាពងាយស្រួលក្នុងការស្លៀកពាក់បែបសាមញ្ញចំណែករដូវវស្សាតម្រូវឱ្យមានការរៀបចំច្រើនជាងមុនបន្តិច។ មួកសុវត្ថិភាពដែលមានរបាំងការពារមុខជួយបានច្រើនទាំងក្នុងពេលមានធូលីដីខ្លាំង និងក្នុងពេលមានភ្លៀងធ្លាក់។ ចំណេះដឹងពីការស្លៀកពាក់ឱ្យត្រូវតាមអាកាសធាតុ គឺជាផ្នែកមួយនៃជីវភាពរស់នៅដ៏មានន័យរបស់ប្រជាជនកម្ពុជាយើង។ ចូររក្សានូវទម្លាប់រៀបចំខ្លួនឱ្យបានល្អជានិច្ចដើម្បីធានាថាសុខភាពរបស់អ្នកនឹងនៅតែរឹងមាំក្នុងគ្រប់កាលៈទេសៈទាំងអស់។ ពេលវេលានៃការធ្វើដំណើរត្រូវបានផ្លាស់ប្តូរទៅតាមរដូវកាលដើម្បីជៀសវាងបញ្ហាប្រឈមផ្សេងៗដែលកើតឡើងតាមដងផ្លូវ។ នៅក្នុងរដូវប្រាំងមនុស្សម្នាចូលចិត្តក្រោកពីព្រលឹមដើម្បីចេញទៅធ្វើការ ឬទៅផ្សារមុនពេលដែលកម្តៅថ្ងៃកើនឡើង។ ការធ្វើដំណើរនៅពេលព្រឹកព្រលឹមជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងជៀសផុតពីការហត់នឿយដោយសារកម្តៅថ្ងៃ។ ផ្ទុយទៅវិញនៅរដូវវស្សាតម្រូវឱ្យយើងត្រូវចំណាយពេលច្រើនជាងមុនក្នុងការធ្វើដំណើរដោយសារតែមានភ្លៀងធ្លាក់ និងការស្ទះចរាចរណ៍។ ស្ថានភាពផ្លូវថ្នល់អាចមានភាពរអិល និងពិបាកធ្វើដំណើរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងដែលតម្រូវឱ្យយើងបើកបរដោយប្រុងប្រយ័ត្ន។ មនុស្សភាគច្រើនសុខចិត្តរង់ចាំឱ្យភ្លៀងរាំងសិនទើបបន្តដំណើរតាមម៉ូតូ ឬយានយន្ដផ្សេងៗដើម្បីជៀសវាងការទទឹកនិងសុវត្ថិភាព។ ការពិនិត្យមើលការព្យាករណ៍អាកាសធាតុតាមទូរស័ព្ទដៃក្លាយជាទម្លាប់ថ្មីមួយសម្រាប់អ្នករស់នៅក្នុងទីក្រុងដ៏មមាញឹក។ ស្ថានភាពស្ទះចរាចរណ៍ក្នុងរដូវវស្សាតែងតែមានភាពស្មុគស្មាញជាងរដូវប្រាំងដោយសារការធ្វើដំណើរយឺតៗរបស់រថយន្ត។ អ្នកបើកបរត្រូវយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធហ្វ្រាំង និងសំបកកង់យានយន្តនៅពេលដែលរដូវវស្សាចាប់ផ្តើមចូលមកដល់។ រដូវប្រាំងផ្តល់ឱកាសឱ្យយើងអាចរៀបចំកម្មវិធីជួបជុំដែលត្រូវការការធ្វើដំណើរឆ្ងាយៗដោយមិនបារម្ភពីរឿងមេឃភ្លៀង។ ការផ្លាស់ប្តូរម៉ោងធ្វើការបន្តិចបន្តួចជួយឱ្យបុគ្គលិកក្រុមហ៊ុនអាចជៀសផុតពីការកក់ស្ទះនៅតាមផ្លូវដែលកំពុងមានទឹកដក់ និងភ្លៀងធ្លាក់។ ភាពអត់ធ្មត់ គឺជាគុណធម៌ដ៏សំខាន់ដែលអ្នកធ្វើដំណើរគ្រប់រូបត្រូវមានក្នុងអំឡុងពេលដែលអាកាសធាតុមិនអំណោយផល។ សេវាកម្មដឹកជញ្ជូនសាធារណៈដូចជាឡានក្រុងក្លាយជាជម្រើសដ៏ល្អក្នុងរដូវវស្សាដើម្បីភាពងាយស្រួលនិងភាពស្ងួត។ ការធ្វើដំណើរតាមផ្លូវលំនៅតាមជនបទក្នុងរដូវវស្សា គឺជាបញ្ហាប្រឈមធំមួយដែលតម្រូវឱ្យមានយានយន្តដែលមានកម្លាំងខ្លាំង។ រដូវប្រាំងធ្វើឱ្យការធ្វើដំណើរទៅមកមានភាពរហ័សរហួនប៉ុន្តែត្រូវប្រឈមជាមួយបញ្ហាកម្តៅនិងធូលីដីដែលហុយខ្លាំង។ រាល់ការធ្វើដំណើរមិនថាជិត ឬឆ្ងាយសុទ្ធតែទាមទារនូវការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងពេលមានចរាចរណ៍ដ៏មមាញឹក។ ស្មារតីប្រុងប្រយ័ត្នជានិច្ចជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រញាប់ប្រញាល់ក្នុងពេលមេឃជិតភ្លៀងធ្លាក់។ ការជ្រើសរើសផ្លូវវាងជួយឱ្យយើងអាចដល់គោលដៅបានលឿនជាងមុននៅក្នុងស្ថានភាពដែលផ្លូវមេមានការស្ទះខ្លាំង។ រដូវវស្សាផ្តល់នូវទេសភាពបៃតងស្រស់បំព្រងតាមដងផ្លូវដែលជួយឱ្យការធ្វើដំណើរមានអារម្មណ៍ល្អម្យ៉ាងទោះជាយឺតបន្តិច។ ភាពវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលានឹងជួយឱ្យកិច្ចការងាររបស់អ្នកដំណើរការបានយ៉ាងរលូនក្នុងគ្រប់រដូវកាលទាំងអស់។ យានយន្តគ្រប់ប្រភេទត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីធានាថាមិនមានការរអាក់រអួលក្នុងពេលកំពុងធ្វើដំណើរលើផ្លូវ។ ការជួយយកអាសារគ្នាក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង គឺជាសីលធម៌ដ៏ល្អមួយដែលយើងឃើញមាននៅក្នុងសង្គមខ្មែរយើង។ ចូររក្សាភាពស្ងប់ស្ងាត់ និងមានសីលធម៌ក្នុងការបើកបរដើម្បីឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងសេចក្តីសុខសាន្ត។ របបអាហារ និងភេសជ្ជៈត្រូវបានផ្លាស់ប្តូរទៅតាមសីតុណ្ហភាពដើម្បីជួយឱ្យរាងកាយមានភាពចុះសម្រុងនឹងបរិយាកាស។ នៅក្នុងរដូវប្រាំងភេសជ្ជៈត្រជាក់ៗដូចជាកាហ្វេទឹកដោះគោទឹកកក និងទឹកអំពៅលក់ដាច់ខ្លាំងណាស់នៅតាមដងផ្លូវ។ មនុស្សចូលចិត្តញ៉ាំរបស់ត្រជាក់ៗដើម្បីរំសាយកម្តៅ និងផ្ដល់នូវភាពស្រស់ស្រាយដល់រាងកាយដែលបាត់បង់ជាតិទឹក។ ទឹកត្នោតផ្អែមត្រជាក់ គឺជាភេសជ្ជៈប្រពៃណីដែលប្រជាជនខ្មែរនិយមពិសារខ្លាំងណាស់ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ ផ្លែឈើដែលមានជាតិទឹកច្រើនដូចជាឪឡឹកត្រូវបានគេនិយមញ៉ាំដើម្បីជួយកាត់បន្ថយកម្តៅក្នុងរាងកាយបានយ៉ាងល្អ។ ផ្ទុយទៅវិញរដូវវស្សាមនុស្សងាកមកញ៉ាំរបស់ដែលមានកម្តៅវិញដូចជាស៊ុបគុយទាវ ឬម្ហូបដែលមានរសជាតិហឹរតិចៗ។ អាហារដែលក្ដៅៗជួយឱ្យរាងកាយមានភាពកក់ក្តៅ និងមានកម្លាំងក្នុងអំឡុងពេលដែលមានអាកាសធាតុត្រជាក់និងសើម។ ផ្លែឈើតាមរដូវកាលដូចជាសាវម៉ាវមង្ឃុត និងធុរេនចាប់ផ្តើមមានសម្បូរខ្លាំងនៅដើមរដូវវស្សានេះតែម្ដង។ ការញ៉ាំអាហារជុំគ្នាជាមួយស៊ុបក្ដៅៗក្នុងពេលមេឃភ្លៀង គឺជាពេលវេលាដ៏មានសុភមង្គលបំផុតសម្រាប់ក្រុមគ្រួសារ។ ភេសជ្ជៈក្ដៅៗដូចជាទឹកតែ ឬកាហ្វេក្ដៅ ក៏ត្រូវបានគេនិយមពិសារច្រើនជាងមុននៅក្នុងអំឡុងពេលរដូវវស្សានេះដែរ។ អនាម័យចំណីអាហារត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងរដូវវស្សាដើម្បីការពារជំងឺដែលមកតាមទឹកភ្លៀង។ ការជ្រើសរើសម្ហូបអាហារដែលស្រស់ៗ និងមានជីវជាតិគ្រប់គ្រាន់ជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំជានិច្ច។ រដូវប្រាំងផ្តល់ឱកាសឱ្យយើងអាចញ៉ាំអាហារនៅទីធ្លាខាងក្រៅបានយ៉ាងរីករាយជាមួយមិត្តភក្តិ និងសាច់ញាតិជិតស្និទ្ធ។ ការច្នៃប្រឌិតម្ហូបអាហារទៅតាមរដូវកាល គឺជាសិល្បៈនៃការរស់នៅដែលប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់បំផុត។ ម្ហូបដែលមានរសជាតិជូរអែមជួយបង្កើនចំណង់អាហារនៅក្នុងរដូវក្តៅដែលមនុស្សភាគច្រើនមានអារម្មណ៍មិនសូវឃ្លាន។ រដូវវស្សា គឺជាពេលវេលាដ៏ល្អសម្រាប់ញ៉ាំម្ហូបដែលធ្វើពីត្រីស្រស់ៗដែលសម្បូរខ្លាំងនៅតាមវាលស្រែ និងបឹងបួធម្មជាតិ។ ការចែករំលែកម្ហូបអាហារដល់អ្នកជិតខាងជួយបង្កើនភាពស្និទ្ធស្នាល និងបង្កើតនូវបរិយាកាសកក់ក្តៅក្នុងសហគមន៍។ ទឹកស្អាត គឺជាអ្វីដែលមិនអាចខ្វះបានឡើយទោះបីជាក្នុងរដូវកាលណាក៏ដោយដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ។ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំផឹកជួយឱ្យយើងអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅតាមការប្រែប្រួលនៃធម្មជាតិ។ ចំណេះដឹងផ្នែកអាហារូបត្ថម្ភជួយឱ្យយើងដឹងថាគួរញ៉ាំអ្វីដើម្បីឱ្យរាងកាយមានតុល្យភាពក្នុងគ្រប់កាលៈទេសៈទាំងអស់។ រដូវកាលនីមួយៗសុទ្ធតែមានរសជាតិប្លែកៗគ្នាដែលធ្វើឱ្យជីវិតរស់នៅមានភាពរស់រវើក និងមិនមានភាពធុញទ្រាន់ឡើយ។ ចូររីករាយជាមួយអាហារដែលធម្មជាតិផ្ដល់ឱ្យ និងថែរក្សាសុខភាពតាមរយៈការបរិភោគដែលត្រឹមត្រូវ និងមានអនាម័យ។ ភាពសម្បូរបែបនៃម្ហូបអាហារខ្មែរ គឺជាមោទនភាពជាតិដែលគ្រប់គ្នាគួរតែចូលរួមថែរក្សា និងលើកកម្ពស់ឱ្យកាន់តែខ្លាំង។ សកម្មភាពកសិកម្ម និងកិច្ចការផ្ទះត្រូវបានបែងចែកយ៉ាងច្បាស់លាស់ទៅតាមវដ្តនៃរដូវកាលទាំងពីរក្នុងមួយឆ្នាំៗ។ រដូវប្រាំង គឺជាពេលវេលាដ៏មមាញឹកសម្រាប់ការប្រមូលផលស្រូវ និងការរៀបចំពិធីបុណ្យទានផ្សេងៗនៅក្នុងភូមិស្រុក។ កសិករតែងតែប្រើប្រាស់ពេលវេលានេះដើម្បីជួសជុលផ្ទះសម្បែង ឬសម្ភារៈកសិកម្មដើម្បីត្រៀមសម្រាប់រដូវបង្កបង្កើនផល។ ការងារផ្ទះដូចជាការបោកគក់សម្លៀកបំពាក់មានភាពងាយស្រួលបំផុតក្នុងរដូវប្រាំងព្រោះខោអាវស្ងួតលឿនដោយសារកម្តៅថ្ងៃ។ មនុស្សភាគច្រើនចូលចិត្តសម្អាតផ្ទះ និងរៀបចំរបស់របរឱ្យមានរបៀបរៀបរយក្នុងអំឡុងពេលដែលអាកាសធាតុស្ងួតល្អ។ ផ្ទុយទៅវិញរដូវវស្សា គឺជាការចាប់ផ្តើមនៃរដូវធ្វើស្រែចម្ការដែលកសិករត្រូវចុះស្ទូងដក និងថែទាំដំណាំយ៉ាងសកម្ម។ តំណក់ទឹកភ្លៀង គឺជាប្រភពទឹកដ៏មានតម្លៃដែលជួយឱ្យផលដំណាំលូតលាស់បានល្អ និងផ្តល់ទិន្នផលខ្ពស់សម្រាប់ពលរដ្ឋ។ ចំណែកឯនៅតាមផ្ទះវិញការបោកគក់ក្លាយជាបញ្ហាប្រឈមបន្តិចបន្តួចដោយសារខ្វះពន្លឺថ្ងៃ និងមានភាពសើមខ្លាំងតាមខ្យល់។ ការរៀបចំកន្លែងហាលខោអាវដែលមានដំបូលការពារទឹកភ្លៀង គឺជាដំណោះស្រាយដ៏ល្អសម្រាប់អ្នករស់នៅក្នុងរដូវវស្សា។ កិច្ចការកសិកម្មទាមទារនូវការតស៊ូ និងការអត់ធ្មត់ខ្ពស់មិនថាស្ថិតក្នុងស្ថានភាពអាកាសធាតុក្តៅ ឬភ្លៀងធ្លាក់ឡើយ។ ការងារផ្ទះក្នុងរដូវវស្សាត្រូវការការយកចិត្តទុកដាក់ច្រើនលើការសម្អាតដីភក់ដែលមកតាមបាតជើងនៅពេលដើរចូលផ្ទះ។ សកម្មភាពដាំដុះបន្លែបង្ការនៅតាមផ្ទះជួយឱ្យគ្រួសារមានបន្លែស្រស់ៗសម្រាប់ហូបចុក និងសន្សំសំចៃថវិកាបានខ្លះ។ រដូវប្រាំងផ្តល់ឱកាសឱ្យយើងអាចធ្វើការងារសំណង់ ឬការងារជួសជុលធំៗបានយ៉ាងរលូន និងមិនមានការរអាក់រអួល។ ភាពខុសគ្នានៃការងារទាំងនេះឆ្លុះបញ្ចាំងពីជីវភាពរស់នៅដ៏រស់រវើករបស់ប្រជាជនកម្ពុជាដែលផ្សារភ្ជាប់នឹងដីធ្លី។ យើងគួរតែចេះប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពទៅតាមរដូវកាលដើម្បីសម្រេចបាននូវលទ្ធផលការងារដ៏ល្អបំផុត។ ការរៀបចំប្រព័ន្ធបង្ហូរទឹកនៅជុំវិញផ្ទះមុនរដូវវស្សាមកដល់ជួយការពារការលិចលង់ និងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ ស្មារតីសាមគ្គីភាពក្នុងសហគមន៍កសិកម្មត្រូវបានបង្ហាញចេញតាមរយៈការជួយគ្នាទៅវិញទៅមកក្នុងពេលដកស្ទូង ឬច្រូតកាត់។ រដូវកាលនីមួយៗសុទ្ធតែផ្តល់នូវឱកាស និងបញ្ហាប្រឈមរៀងៗខ្លួនដែលយើងត្រូវចេះគ្រប់គ្រង និងដោះស្រាយឱ្យបានល្អ។ ការថែរក្សាសម្ភារៈប្រើប្រាស់ក្នុងផ្ទះឱ្យបានស្អាតជានិច្ចជួយកាត់បន្ថយការកើតមានមេរោគ និងបាក់តេរីក្នុងរដូវសើម។ ភាពមមាញឹកក្នុងកិច្ចការងារជួយឱ្យយើងមានជីវិតរស់នៅដែលមានន័យ និងមានភាពរីកចម្រើនជាបន្តបន្ទាប់ជានិច្ច។ ការយល់ដឹងពីបច្ចេកទេសកសិកម្មសម័យថ្មីជួយឱ្យកសិករអាចបង្កបង្កើនផលបានក្នុងគ្រប់ស្ថានភាពអាកាសធាតុទាំងអស់។ ចូរមានមោទនភាពចំពោះការងារដែលខ្លួនកំពុងធ្វើ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនាគតដ៏ភ្លឺស្វាង។ សេចក្តីសុខក្នុងជីវិតកើតចេញពីការងារដែលយើងស្រឡាញ់ និងការរស់នៅដែលចុះសម្រុងនឹងបរិស្ថាននៅជុំវិញខ្លួន។ ទីកន្លែងជួបជុំ និងការកម្សាន្តត្រូវបានផ្លាស់ប្តូរទៅតាមចំណង់ចំណូលចិត្ត និងភាពងាយស្រួលនៃអាកាសធាតុប្រចាំថ្ងៃ។ នៅក្នុងរដូវប្រាំងមនុស្សម្នាចូលចិត្តជួបជុំគ្នានៅទីធ្លាខាងក្រៅដូចជា តាមសួនច្បារសាធារណៈ ឬមាត់ទន្លេដ៏ស្រស់ស្អាត។ ការដើរកម្សាន្តតាមខេត្តនាចុងសប្តាហ៍ គឺជាទម្លាប់ដ៏ពេញនិយមសម្រាប់គ្រួសារក្នុងអំឡុងពេលដែលមេឃស្រឡះល្អ។ សកម្មភាពហាត់ប្រាណនៅតាមទីសាធារណៈនាពេលល្ងាចជួយឱ្យមនុស្សមានសុខភាពល្អ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ រដូវប្រាំង គឺជាពេលវេលានៃការរៀបចំកម្មវិធីជប់លៀង ឬពិធីមង្គលការដែលតម្រូវឱ្យមានការជួបជុំមនុស្សច្រើនកុះករ។ ផ្ទុយទៅវិញរដូវវស្សាការជួបជុំត្រូវបានផ្លាស់ប្តូរមកក្នុងហាងវិញដូចជាហាងកាហ្វេ ឬផ្សារទំនើបដើម្បីជៀសវាងការទទឹកទឹកភ្លៀង។ ការអង្គុយជជែកគ្នាលេងក្នុងហាងកាហ្វេខណៈពេលដែលមេឃកំពុងភ្លៀងផ្តល់នូវអារម្មណ៍កក់ក្តៅ និងភាពស្និទ្ធស្នាលម្យ៉ាង។ ផ្សារទំនើបក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់យុវជន និងក្រុមគ្រួសារដើម្បីដើរទិញទំនិញ និងញ៉ាំអាហារជុំគ្នា។ ទិដ្ឋភាពទីក្រុងក្នុងរដូវវស្សាមើលទៅមានពណ៌បៃតង និងស្រស់បំព្រងដែលធ្វើឱ្យការសម្រាកនៅផ្ទះមានក្តីសុខខ្លាំងណាស់។ ការទស្សនាខ្សែភាពយន្តនៅក្នុងរោងកុន គឺជាជម្រើសដ៏ល្អមួយសម្រាប់ការកម្សាន្តនៅក្នុងថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង។ មិត្តភាពត្រូវបានពង្រឹងកាន់តែខ្លាំងតាមរយៈការចំណាយពេលជាមួយគ្នាទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការប្រើប្រាស់បណ្ដាញសង្គមដើម្បីទំនាក់ទំនងគ្នាកាន់តែមានភាពសកម្មនៅក្នុងរដូវកាលដែលការចេញក្រៅមានការលំបាក។ រដូវប្រាំងផ្តល់នូវភាពសប្បាយរីករាយបែបផ្សងព្រេងចំណែករដូវវស្សាផ្តល់នូវភាពស្ងប់ស្ងាត់ និងការសម្រាកលំហែកាយ។ ការជ្រើសរើសទីកន្លែងកម្សាន្តដែលសមស្របនឹងអាកាសធាតុជួយឱ្យយើងអាចរីករាយជាមួយជីវិតបានយ៉ាងពេញលេញ។ ពិធីបុណ្យប្រពៃណីផ្សេងៗតែងតែនាំមកនូវការជួបជុំ និងការចែករំលែកនូវក្ដីស្រឡាញ់រវាងសមាជិកគ្រួសារគ្រប់រូប។ ទេសចរណ៍បែបធម្មជាតិនៅក្នុងរដូវវស្សាផ្តល់នូវបទពិសោធន៍ថ្មីៗដូចជាការមើលទឹកធ្លាក់ និងព្រៃភ្នំដ៏ត្រជាក់ភ្នែក។ ភាពស្និទ្ធស្នាលក្នុងសង្គមខ្មែរត្រូវបានឆ្លុះបញ្ចាំងតាមរយៈការចេះបបួលគ្នាដើរលេង និងការញ៉ាំអាហារជុំគ្នាជានិច្ច។ យើងគួរតែចេះបង្កើតតុល្យភាពរវាងការងារ និងការកម្សាន្តដើម្បីឱ្យជីវិតមានសុភមង្គល និងមិនមានភាពតានតឹងហួសហេតុ។ ការជួបជុំគ្នាដែលប្រកបដោយសុជីវធម៌ និងការផ្ដល់កិត្តិយសឱ្យគ្នាជួយឱ្យទំនាក់ទំនងមានភាពរឹងមាំ និងយូរអង្វែង។ រដូវកាលនីមួយៗសុទ្ធតែមានមន្តស្នេហ៍រៀងៗខ្លួនដែលរង់ចាំយើងឱ្យទៅទទួលយក និងបង្កើតនូវអនុស្សាវរីយ៍ល្អៗ។ ចូរប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយមនុស្សដែលអ្នកស្រឡាញ់ដើម្បីបង្កើតនូវភាពរីករាយនៅក្នុងជីវិត។ ទំនាក់ទំនងល្អក្នុងសង្គម គឺជាទ្រព្យសម្បត្តិដែលមិនអាចមើលឃើញប៉ុន្តែវាមានតម្លៃមហាសាលសម្រាប់សុខុមាលភាព។ ភាពរីករាយពិតប្រាកដកើតចេញពីការចេះពេញចិត្តនឹងអ្វីដែលយើងមាន និងការចេះសម្របខ្លួនទៅតាមការប្រែប្រួល។ សរុបមកវិញ ការផ្លាស់ប្តូរទម្លាប់ទៅតាមរដូវកាល គឺជាសិល្បៈនៃការរស់នៅដែលមនុស្សគ្រប់រូបត្រូវតែយល់ដឹងជានិច្ច។ មិនថាជារដូវប្រាំង ឬរដូវវស្សានោះទេ ការរៀបចំខ្លួនឱ្យបានល្អនឹងនាំមកនូវភាពងាយស្រួល និងសុវត្ថិភាពដល់ជីវិត។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខភាព និងរស់នៅដោយមានស្មារតីប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។ រាល់ការផ្លាស់ប្តូរដែលយើងបានធ្វើសុទ្ធតែមានគោលបំណងដើម្បីកសាងជីវភាពរស់នៅមួយដែលកាន់តែប្រសើរ និងមានន័យ។